ប្រទេសកម្ពុជា ជាប្រទេសដែលកាន់សាសនាព្រះពុទ្ធ ហើយក្នុងសាសនានេះនៅពេលមានមនុស្សស្លាប់ គេតែងតែមានភ្លេងសម្រាប់ពិធីបុណ្យសព។ តន្ត្រីនៅក្នុងពិធីបុណ្យសពមានប្រភពតាំងពីសម័យបុរាណ នៅពេលដែលប្រទេសខ្មែរផ្ដោតសំខាន់លើពិធីសាសនា និងបុណ្យប្រពៃណី។ ភ្លេងបុណ្យសពតែងតែទាក់ទងនឹងពិធីព្រះពុទ្ធសាសនា និងជំនឿព្រាហ្មណ៍ខ្លះៗ ដែលជឿលើការធ្វើបុណ្យដើម្បីជួយឲ្យវិញ្ញាណអ្នកស្លាប់បានទៅកាន់ភពល្អ។ ការចាក់តន្ត្រីក្នុងពិធីបុណ្យសពខ្មែរ គឺជាប្រពៃណីដ៏សំខាន់មួយ ដែលបង្ហាញពីជំនឿ និងវប្បធម៌ខ្មែរទាក់ទងនឹងព្រះពុទ្ធសាសនា និងជីវិតក្រោយស្លាប់។ ដោយក្នុងជំនឿព្រះពុទ្ធសាសនាខ្មែរ គេជឿថា ក្រោយពីមនុស្សស្លាប់ វិញ្ញាណនឹងទៅចាប់កំណើតថ្មី។ ដូច្នេះ ការលេងតន្ត្រី គឺជាមធ្យោបាយមួយដើម្បីជួយឲ្យវិញ្ញាណអ្នកស្លាប់បានស្ងប់ ហើយទទួលបានសេចក្ដីសុខសាន្តក្នុងដំណើរចុងក្រោយនៃជីវិត។ ម្យ៉ាងទៀត វាជាការរំលឹកដល់អ្នកដែលនៅរស់ថា ជីវិតមនុស្សម្នាក់ៗគឺមិនទៀងទាត់ឡើយ គ្មានអ្នកណារស់បានជារៀងរហូតនោះទេ។ ក្នុងនោះមានភ្លេងមួយដែលគេប្រើប្រាស់ ដែលគេឲ្យឈ្មោះថា ស្មូត ដោយគេចាក់ភ្លេងនេះនៅក្នុងពិធីបុណ្យសព្វ។ ស្មូតនេះគឺជាការសូត្រដោយសំឡេងយ៉ាងពីរោះដោយព្រះសង្ឃ ឬអ្នកប្រាជ្ញ ដែលប្រើអត្ថបទកំណាព្យ ឬពាក្យពេចន៍ពីព្រះធម៌របស់ព្រះពុទ្ធ។ វាជាសិល្បៈសូត្រដ៏ល្អិតល្អន់ ដែលប្រើប្រាស់អត្ថបទបែបកំណាព្យ និងពាក្យសាសនា ហើយត្រូវសូត្រដោយសូរវែង និងផ្លាស់ប្ដូរសំឡេងឲ្យមានអារម្មណ៍ទុក្ខសោក។ គោលបំណងគឺដើម្បីឲ្យវិញ្ញាណអ្នកស្លាប់បានទៅរកផ្លូវល្អ រំលឹកដល់អ្នករស់អំពីភាពមិនទៀងទាត់នៃជីវិត ដែលភាសាបាលីមានន័យថា អនិច្ចា ទុក្ខ អនត្តា និងជាការដឹកនាំផ្លូវធម៌ដើម្បីបណ្ដេញទុក្ខចិត្ត។ គេក៏ប្រើភ្លេងផ្សេងទៀតដែរ ដែលភ្លេងនោះមានឈ្មោះថា គឺភ្លេងពិណពាទ្យ។ ភ្លេងពិណពាទ្យនេះជាភ្លេងសម្រាប់ពិធីសាសនា និងពិធីក្នុងរាជវាំង ដែលមានឧបករណ៍ដូចជា រនាតឯក ស្រឡៃ ស្គរជ្វា ស្គរយោល គង ជាដើម។ ពិណពាទ្យជាឧបករណ៍ភ្លេងប្រពៃណីរបស់ខ្មែរ ដែលប្រើសម្រាប់ពិធីសាសនានានា រួមទាំងពិធីសព។ ភ្លេងនេះត្រូវចាក់នៅពេលមានព្រះសង្ឃធ្វើបុណ្យ ឬពេលដឹកសពទៅវត្ត។ វាតំណាងឲ្យការស្លាប់ដ៏សោកសៅ គួរឲ្យគោរព ហើយបង្កើនបរិយាកាសឲ្យស្ងប់ស្ងាត់ និងអនុញ្ញាតឲ្យអ្នកចូលរួមអាចធ្វើចិត្តបាន។ ហើយគេក៏បានប្រើប្រាស់ភ្លេងមួយទៀតផងដែរ នោះគឺ ភ្លេងខ្លងឆ្នក់ ឬ ខ្លងខែក ដែលភ្លេងនេះជាសញ្ញាសូមលាផ្លូវចុងក្រោយ ដែលចង្អុលបង្ហាញថា ជីវិតត្រូវតែចាកចេញពីលោកនេះ។ ភ្លេងខ្លងឆ្នក់ នេះត្រូវចាក់នៅពេលសពត្រូវដឹកទៅវត្ត ឬចូលដល់កន្លែងបូជា ។ សូរសព្ទដ៏លាន់ឮនៃភ្លេងខ្លងឆ្នក់ គឺជាគន្លងនាំវិញ្ញាណឲ្យចេញពីពិភពលោកនេះទៅវិញ និងតំណាងឲ្យដំណើរផ្លូវចុងក្រោយរបស់អ្នកស្លាប់។ តន្ត្រីក្នុងបុណ្យសពខ្មែរ គឺមិនមែនសម្រាប់សូត្រឲ្យស្ដាប់សប្បាយនោះទេ ប៉ុន្តែវាគឺជាស្នាដៃនៃចំណេះដឹងសាសនា សិល្បៈ និងជំនឿ ដែលមានតម្លៃខ្ពស់សម្រាប់ជីវិតមនុស្ស ទាំងនៅពេលរស់ និងក្រោយស្លាប់។ វាក៏ជាសម្បត្តិវប្បធម៌ដ៏មានតម្លៃដែលបន្តពីជំនាន់មួយទៅជំនាន់មួយ។